រឿង ដើមកោងកាងនិងដើមឈើទាល គឺជារឿងព្រេងមួយក្នុងចំណោមរឿងព្រេងខ្មែរដ៏ពេញនិយម ។ វាពន្យល់អំពីលក្ខណៈពិសេសរបស់រុក្ខជាតិទាំងពីរប្រភេទនេះ និងបង្កប់នូវមេរៀនអប់រំដ៏ជ្រាលជ្រៅអំពី ការតបស្នងគុណ ភាពខុសគ្នានៃធម្មជាតិមនុស្ស និងផលវិបាកនៃចិត្តលោភលន់។ កាលពីព្រេងនាយ មានដើមឈើទាល មួយដើមដុះនៅក្បែរមាត់សមុទ្រ។ វាមានមែកត្រសុំត្រសាយ ស្លឹកខៀវស្រងាត់ ផ្តល់ម្លប់ត្រជាក់ដល់សត្វនិងមនុស្សផង។ នៅមិនឆ្ងាយប៉ុន្មានពីដើមឈើទាល មានដើមកោងកាង មួយដើមដែលទើបនឹងដុះឡើងនៅតាមឆ្នេរភក់ល្បាប់នៃសមុទ្រ។ ដើមកោងកាងនេះនៅតូចនៅឡើយ ហើយពេលទឹកសមុទ្រឡើងម្ដងៗ វាតែងតែរងនូវការវាយបោកបក់ពីរលកទឹកយ៉ាងខ្លាំងបណ្ដាលឲ្យវាស្ទើរតែរលំទៅហើយ។ ដើមកោងកាងតូចនោះបានស្រែកអង្វរដើមឈើទាលថា បងឈើទាលអើយ! សូមបងជួយខ្ញុំផង។ រលកទឹកសមុទ្របោកបក់ខ្លាំងណាស់ ខ្ញុំស្ទើរតែដាច់ប្ញសរលំទៅហើយ។ សូមបងឲ្យខ្ញុំជ្រកនៅជិតប្ញសរបស់បងផង ទើបខ្ញុំអាចរស់បាន! ដើមឈើទាលជារុក្ខជាតិដែលមានចិត្តល្អ មានមេត្តាករុណា។ វាក៏បានយល់ព្រមអនុញ្ញាតឲ្យដើមកោងកាងតូចនោះមកដុះជ្រកក្រោមម្លប់និងក្បែរប្ញសរបស់វា។ ដើមឈើទាលបានការពារកោងកាងពីការវាយបោកបក់នៃរលកសមុទ្រ និងផ្តល់សារធាតុចិញ្ចឹមពីដីដល់វាទៀតផង។ យូរៗទៅ ដើមកោងកាងក៏លូតលាស់ធំឡើងៗ រឹងមាំ ហើយមានប្ញសចាក់ស្រេះពេញដីល្បាប់មាត់សមុទ្រ។ ពេលដែលខ្លួនរឹងមាំហើយ ដើមកោងកាងក៏ចាប់ផ្តើមមានចិត្តកោងកាច ច្រណែនឈ្នានីសទៅលើដើមឈើទាលដែលធ្លាប់ជួយខ្លួន។ វាគិតថា៖ "ដើមឈើទាលនេះខ្ពស់ជាងខ្ញុំ មានម្លប់ធំជាងខ្ញុំ។ បើវានៅទីនេះ ខ្ញុំនឹងមិនអាចមានឥទ្ធិពលពេញលេញបានឡើយ! ថ្ងៃមួយ ពេលមានខ្យល់ព្យុះបោកបក់ខ្លាំង ដើមកោងកាងក៏បានប្រើប្ញសដ៏រឹងមាំរបស់ខ្លួនចាក់រុកចូលទៅក្នុងប្ញសដើមឈើទាល ហើយព្យាយាមផ្តួលដើមឈើទាលឲ្យរលំទៅក្នុងសមុទ្រ។ ដើមឈើទាលមានការឈឺចាប់យ៉ាងខ្លាំង ហើយស្រែកថា៖ ហេតុអ្វីបានជាឯងធ្វើបែបនេះដាក់ខ្ញុំ? ខ្ញុំបានជួយឯង ខ្ញុំបានផ្តល់ទីជម្រកដល់ឯង ហេតុអ្វីបានជាឯងតបស្នងខ្ញុំដោយអំពើអាក្រក់បែបនេះ? ដើមកោងកាងឆ្លើយដោយចិត្តរឹងរូសថា៖ "វាជាធម្មតាទេក្នុងលោកនេះ! អ្នកណាចង់រស់ អ្នកណាចង់ខ្លាំង ត្រូវតស៊ូ។ ខ្ញុំចង់ធំតែឯង ខ្ញុំមិនចង់ឲ្យមាននរណាខ្ពស់ជាងខ្ញុំឡើយ!" ដើមឈើទាលខំប្រឹងទប់ទល់ តែដោយសារចិត្តស្មោះត្រង់ និងមិននឹកស្មានថាកោងកាងក្បត់ ព្រមទាំងប្ញសរបស់កោងកាងមានភាពរឹងមាំខ្លាំងទៅហើយនោះ វាក៏ត្រូវបានផ្តួលឲ្យរលំទៅក្នុងសមុទ្របាត់ទៅ។ ចាប់តាំងពីពេលនោះមក ដើមកោងកាងក៏បានដុះពាសពេញមាត់សមុទ្រ មានប្ញសត្របាញ់ត្រាំក្នុងទឹករាក់ៗ ហើយអាចរស់នៅរឹងមាំបានតែនៅក្បែរមាត់សមុទ្រដែលមានទឹកប្រៃប៉ុណ្ណោះ។ ចំណែកដើមឈើទាលវិញ ដោយសារត្រូវបានផ្តួលឲ្យរលំទៅក្នុងទឹកសមុទ្រ គឺរុក្ខជាតិនេះមិនអាចរស់នៅក្នុងទឹកប្រៃបានឡើយ ដូច្នេះហើយបានជាវាដុះតែនៅលើគោកប៉ុណ្ណោះ។ រឿង "ដើមកោងកាងនិងដើមឈើទាល" មិនត្រឹមតែជារឿងនិទាននោះទេ តែវាបានបង្កប់នូវអត្ថន័យនិងសារៈសំខាន់យ៉ាងជ្រាលជ្រៅ។ រឿងនេះ បានបង្ហាញយ៉ាងច្បាស់នូវសារៈសំខាន់នៃការដឹងគុណនិងផលវិបាកនៃការអកតញ្ញូ។ ដើមកោងកាងដែលធ្លាប់ជារុក្ខជាតិតូចទន់ខ្សោយ ហើយបានទទួលការជួយជ្រោមជ្រែង ការពារពីដើមឈើទាលដោយចិត្តមេត្តា បែរជាតបស្នងដោយការក្បត់និងបំផ្លាញដើមឈើទាលទៅវិញ។ នេះគឺជាការឆ្លុះបញ្ចាំងពីអំពើអកតញ្ញូយ៉ាងជាក់ស្តែង។ រឿងនេះជាការដាស់តឿនដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូបឲ្យចេះដឹងគុណចំពោះអ្នកដែលធ្លាប់បានជួយឧបត្ថម្ភយើង ហើយចៀសវាងឲ្យផុតពីការធ្វើជាមនុស្សអកតញ្ញូដែលមិនស្គាល់គុណគេឡើយ។ រឿង "ដើមកោងកាងនិងដើមឈើទាល" បង្ហាញយ៉ាងច្បាស់ពីផលវិបាកដ៏អាក្រក់នៃចិត្តលោភលន់និងច្រណែន។ ដើមកោងកាងបានធំធាត់រឹងមាំដោយសារជំនួយពីដើមឈើទាល ប៉ុន្តែជំនួសឲ្យការដឹងគុណ វាបែរជាមានចិត្តលោភលន់ចង់ធំជាងគេម្នាក់ឯង និងច្រណែននឹងអ្នកដែលធ្លាប់ជួយខ្លួន។ ដោយសារតែចិត្តអាក្រក់នេះ ទើបវាបានធ្វើអំពើក្បត់បំផ្លាញដើមឈើទាល។ ទីបំផុត រឿងនេះបានបង្រៀនយើងថា ចិត្តលោភលន់និងច្រណែនអាចបំផ្លាញមិត្តភាពនិងទំនាក់ទំនងល្អជាមួយអ្នកដទៃ។ លើសពីនេះ វាក៏អាចនាំមកនូវផលវិបាកអាក្រក់ដល់ខ្លួនឯងវិញនៅថ្ងៃណាមួយផងដែរ ទោះបីជាមើលទៅដូចជាបានសម្រេចបំណងនៅពេលដំបូងក៏ដោយ។ រឿងនេះមិនត្រឹមតែបង្កប់អត្ថន័យសីលធម៌ប៉ុណ្ណោះទេ តែវាក៏បានពន្យល់ពីលក្ខណៈធម្មជាតិរបស់រុក្ខជាតិទាំងពីរប្រភេទនេះផងដែរ។ ដើមកោងកាង គឺជារុក្ខជាតិដែលដុះនៅតាមមាត់សមុទ្រដែលមានទឹកប្រៃ ហើយមានឫសត្របាញ់រឹងមាំ ដើម្បីទ្រទ្រង់ដើមឲ្យទប់ទល់នឹងរលកសមុទ្រ។ ដើមឈើទាល ផ្ទុយទៅវិញ គឺជារុក្ខជាតិដែលដុះតែនៅលើគោក ហើយមិនអាចរស់នៅក្នុងទឹកប្រៃបានឡើយ។ នេះជាវិធីសាស្ត្រដ៏ប៉ិនប្រសប់មួយដែលដូនតាខ្មែរបានប្រើដើម្បីពន្យល់បាតុភូតធម្មជាតិជុំវិញខ្លួនទៅកូនចៅតាមរយៈរឿងនិទាន។ វាធ្វើឲ្យចំណេះដឹងអំពីធម្មជាតិងាយស្រួលយល់ ចងចាំ និងបន្តដំណាលតកូនតចៅ។ រឿង "ដើមកោងកាងនិងដើមឈើទាល" បានផ្តល់នូវមេរៀនដ៏មានតម្លៃមួយសម្រាប់ការរស់នៅប្រចាំថ្ងៃ គឺការបង្រៀនឲ្យយើងចេះពិចារណាក្នុងការទុកចិត្តមនុស្ស។ តាមរយៈអាកប្បកិរិយារបស់ដើមកោងកាងដែលបានក្បត់ដើមឈើទាលដែលធ្លាប់ជួយខ្លួន រឿងនេះបានដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះអ្នកដែលមានចិត្តអាក្រក់ ឬលោភលន់។ ការប្រុងប្រយ័ត្នគឺជារឿងចាំបាច់ក្នុងការរស់នៅ ដើម្បីការពារខ្លួនយើងពីការបោកប្រាស់ ឬការក្បត់ពីសំណាក់អ្នកដទៃ។ រឿងនេះក៏ជារឿងព្រេងមួយដែលសាមញ្ញតែបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាច្រើននៃធម្មជាតិមនុស្ស និងសង្គម។ តួអង្គរុក្ខជាតិទាំងពីរក្នុងរឿងនេះជានិមិត្តរូបនៃគុណធម៌និងអំពើអកតញ្ញូក្នុងសង្គម។ ដើមឈើទាលតំណាងឲ្យមនុស្សដែលមានចិត្តសប្បុរស និងមេត្តាធម៌។ វាសុខចិត្តលះបង់ជួយអ្នកដទៃដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយផ្តល់ទីជម្រក ការពារ និងចិញ្ចឹមកោងកាងតូចដោយស្មោះត្រង់។ នេះឆ្លុះបញ្ចាំងពីគុណធម៌សំខាន់ក្នុងសង្គមខ្មែរគឺការជួយគ្នាទៅវិញទៅមក។ ដើមកោងកាងតំណាងឲ្យមនុស្សដែលមានចិត្តអាក្រក់ និងមិនស្គាល់គុណគេ។ ពេលដែលខ្លួនបានចម្រើនលូតលាស់ដោយសារអ្នកដទៃ បែរជាមានចិត្តច្រណែនឈ្នានីស និងលោភលន់ ចង់បំផ្លាញអ្នកដែលបានជួយខ្លួន។ នេះគឺជាការព្រមានអំពីគ្រោះថ្នាក់នៃអំពើអកតញ្ញូ និងការមិនចេះពេញចិត្ត ដែលអាចនាំឲ្យមានផលវិបាកអាក្រក់នៅពេលក្រោយ។ រឿង "ដើមកោងកាងនិងដើមឈើទាល" មិនត្រឹមតែជារឿងព្រេងមួយនោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតដ៏ជូរចត់មួយចំនួនក្នុងសង្គមមនុស្សផងដែរ។ រឿងនេះបាន បង្ហាញយ៉ាងច្បាស់ពីភាពប្រែប្រួលនៃចិត្តមនុស្ស ដែលជាការពិតមួយក្នុងសង្គមជាក់ស្តែង។ កោងកាងពេលនៅតូចខ្សោយគឺជាអ្នករងគ្រោះដែលត្រូវការជំនួយ និងបង្ហាញពីភាពទន់ខ្សោយ។ ប៉ុន្តែពេលវាមានកម្លាំងនិងធំធាត់រឹងមាំ បែរជាមានចិត្តក្បត់ និងព្យាយាមបំផ្លាញដើមឈើទាលដែលធ្លាប់ជួយខ្លួនដោយក្តីមេត្តា។ នេះជាការដាស់តឿនដ៏សំខាន់មួយឲ្យយើងចេះប្រុងប្រយ័ត្នចំពោះមនុស្សដែលអាចផ្លាស់ប្តូរនិស្ស័យនៅពេលខ្លួនមានបាន មានអំណាច ឬទទួលបានអ្វីមួយដែលខ្លួនចង់បាន។ ថ្វីត្បិតតែដើមកោងកាងបានសម្រេចបំណងក្នុងការផ្តួលដើមឈើទាលក៏ដោយ ក៏វាត្រូវជាប់ខ្លួនរស់នៅតែក្នុងទឹកប្រៃរាក់ៗមាត់សមុទ្រប៉ុណ្ណោះ។ នេះអាចបកស្រាយថា អំពើអាក្រក់ជួនកាលអាចនាំឲ្យសម្រេចបំណងមួយរំពេច តែវាក៏អាចនាំមកនូវកំហិត ឬផលវិបាករៀងៗខ្លួនផងដែរ។ ដើមកោងកាងមិនអាចរស់នៅទីណាផ្សេងបានឡើយ ហើយត្រូវប្រឈមមុខនឹងរលកបោកបក់ជារៀងរាល់ថ្ងៃ ដែលអាចជាតំណាងឲ្យផលវិបាកដែលខ្លួនបានបង្កើតឡើង។ រឿងនេះបានផ្តល់នូវការពន្យល់បែបរឿងព្រេងអំពីលក្ខណៈពិសេសរបស់ដើមកោងកាងដែលដុះនៅតាមឆ្នេរសមុទ្រទឹកប្រៃដោយមានប្ញសត្របាញ់រឹងមាំ និងដើមឈើទាលដែលដុះតែលើគោក។ រឿង "ដើមកោងកាងនិងដើមឈើទាល" ផ្តល់នូវមេរៀនជីវិតដ៏មានតម្លៃពីរយ៉ាងសម្រាប់យើងយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃផងដែរ។ វាបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃ គឺការចេះប្រុងប្រយ័ត្នក្នុងការជ្រើសរើសមិត្តភ័ក្តិ ឬទុកចិត្តមនុស្ស។ វាបង្ហាញយ៉ាងច្បាស់ថាមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានចិត្តស្មោះត្រង់នោះទេ។ ជាពិសេស អ្នកដែលមានចិត្តអាក្រក់ ឬលោភលន់ អាចនឹងក្បត់យើងនៅពេលណាក៏បាន ដូចជាដើមកោងកាងបានក្បត់ដើមឈើទាលដែរ។ ដូច្នេះ ការពិចារណាឲ្យបានល្អិតល្អន់ មុននឹងទុកចិត្តនរណាម្នាក់ គឺជារឿងចាំបាច់ណាស់ដើម្បីការពារខ្លួនយើងពីការឈឺចាប់ ឬការខកចិត្ត។ មួយវិញទៀត វាបានបង្ហាញសារៈសំខាន់មួយទៀតគឺ ការចេះដឹងគុណអ្នកដទៃ។ វាដាស់តឿនឲ្យមនុស្សគ្រប់រូបចងចាំជានិច្ចនូវគុណអ្នកដែលបានជួយខ្លួន។ ប្រៀបដូចជាដើមកោងកាងបានភ្លេចគុណដើមឈើទាលដែលបានជួយវាឲ្យរស់ និងបានក្បត់គេនោះ ការធ្វើអំពើអកតញ្ញូ គឺជាអំពើដែលមិនគួរគប្បី ហើយនឹងនាំមកនូវផលវិបាកមិនល្អដល់ខ្លួនឯងនៅថ្ងៃណាមួយ។ ផ្ទុយទៅវិញ ការដឹងគុណគឺជាតម្លៃសីលធម៌ដ៏ខ្ពង់ខ្ពស់មួយដែលធ្វើឲ្យសង្គមមានភាពសុខដុមរមនា និងរួមចំណែកដល់ការកសាងទំនាក់ទំនងល្អរវាងមនុស្សនិងមនុស្ស។ សរុបមករឿង "ដើមកោងកាងនិងដើមឈើទាល" ពិតជានៅតែជារឿងព្រេងមួយដ៏មានតម្លៃអប់រំខ្ពស់សម្រាប់សង្គមខ្មែរ។ វាបន្តរំឭកដល់មនុស្សគ្រប់ជំនាន់អំពីសារៈសំខាន់នៃគុណធម៌ល្អ ដូចជាការដឹងគុណ និងមេត្តាធម៌ ព្រមទាំងបង្ហាញពីផលវិបាកនៃអំពើអាក្រក់ ដូចជាអកតញ្ញូ លោភលន់ និងច្រណែនឈ្នានីស។ តាមរយៈរឿងនិទាននេះ យើងអាចទាញយកមេរៀនជីវិតដ៏មានប្រយោជន៍ដើម្បីរួមចំណែកកសាងសង្គមមួយដែលមានសីលធម៌ល្អ និងភាពសុខដុមរមនា។